ប៉ាក់-ឌិន គឺជាបច្ចេកទេសសិប្បកម្មដ៏ចំណាស់មួយដែលប្រើខ្សែដេរ ដើម្បីបង្កើតគំនូរ ឬរចនាបថដ៏ស្រស់ស្អាតលើក្រណាត់។ វាត្រូវបានគេចាត់ទុកជាផ្នែកមួយដ៏សំខាន់នៃសិល្បៈវាយនភ័ណ្ឌរបស់ខ្មែរ ដែលបង្ហាញពីភាពប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់សិប្បករ។ ប៉ាក់-ឌិន គឺជាសិល្បៈមួយដែលមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរផងដែរ។ ការងារ ប៉ាក់-ឌិន ពិតជាទាមទារនូវភាពអត់ធ្មត់ និងជំនាញខ្ពស់ពីសិប្បករ។ នេះបណ្ដាលមកពីបច្ចេកទេសនៃការប៉ាក់ដែលតម្រូវឱ្យពួកគេប្រើប្រាស់ ម្ជុល និងខ្សែដេរតូចៗ ដើម្បីបង្កើតនូវលំនាំស្មុគស្មាញ និងពណ៌ចម្រុះជាច្រើននៅលើក្រណាត់។ លទ្ធផលចុងក្រោយនៃស្នាដៃប៉ាក់-ឌិន តែងតែបង្ហាញឱ្យឃើញពីភាពស្រស់ស្អាត ល្អិតល្អន់ និងមានតម្លៃសិល្បៈខ្ពស់។ រាល់ព័ត៌មានលម្អិតទាំងអស់សុទ្ធតែត្រូវបានច្នៃប្រឌិតឡើងដោយការយកចិត្តទុកដាក់បំផុត ដែលឆ្លុះបញ្ចាំងពីទេពកោសល្យ និងការច្នៃប្រឌិតដ៏អស្ចារ្យរបស់សិប្បករខ្មែរ។ ភាពល្អិតល្អន់នេះហើយដែលធ្វើឱ្យប៉ាក់-ឌិន ក្លាយជាសិល្បៈមួយដែលគួរឱ្យកោតសរសើរ និងមានតម្លៃខ្ពស់ក្នុងវប្បធម៌ខ្មែរ។ ភាពស្រស់ស្អាតរបស់វាមិនត្រឹមតែជាការបង្ហាញពីជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែវាក៏ជាមធ្យោបាយបង្ហាញពីសោភ័ណភាព និងនិមិត្តរូបនៃវប្បធម៌ផងដែរ។ គំនូរ និងលំនាំនីមួយៗមិនថាជាផ្កា សត្វ ឬរូបទេវតា សុទ្ធតែមានអត្ថន័យជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីជំនឿ ទំនៀមទម្លាប់ និងការយល់ឃើញអំពីធម្មជាតិរបស់ខ្មែរ។ នៅក្នុងសិល្បៈគំនូរ និងលំនាំនីមួយៗសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីជំនឿ ទំនៀមទម្លាប់ និងទស្សនៈរបស់ខ្មែរទៅលើពិភពលោក។ រូបហង្សតំណាងឱ្យភាពបរិសុទ្ធនិងសេរីភាព ដែលជានិមិត្តរូបនិងជាតួអង្គសំខាន់ក្នុងរឿងព្រេងខ្មែរជាច្រើន។ សត្វហង្សត្រូវបានគេជឿថាជាសត្វដ៏ស្អាតបរិសុទ្ធ មានភាពថ្លៃថ្នូរ និងអាចហោះហើរដោយសេរីក្នុងទីអាកាស។ ដូច្នេះ វត្តមានរបស់វានៅលើក្រណាត់ប៉ាក់-ឌិន ជានិមិត្តរូបនៃសេចក្តីល្អ និងបំណងប្រាថ្នាចង់បានសេរីភាព។ រីឯរូបនាគ តំណាងឱ្យ ភាពអស្ចារ្យ និងកម្លាំង។ នាគ គឺជាសត្វក្នុងរឿងព្រេងដែលមានអំណាចខ្លាំងក្លា អាចគ្រប់គ្រងធាតុទឹក និងជាអ្នកការពារ។ គំនូរនាគច្រើនត្រូវបានគេរកឃើញលើសម្លៀកបំពាក់ព្រះរាជវង្សានុវង្ស ឬក្នុងពិធីបុណ្យសំខាន់ៗ ដើម្បីបង្ហាញពីអំណាច និងភាពរុងរឿង។ ចំណែកលំនាំផ្កាភ្ញីវិញ តំណាងឱ្យ ភាពចម្រុងចម្រើន និងសោភ័ណភាព។ ផ្កាជាច្រើនប្រភេទដូចជា ផ្កាចំប៉ី ផ្កាម្លិះ ឬផ្កាឈូក ត្រូវបានគេប្រើប្រាស់ ដើម្បីតុបតែងលម្អ។ ផ្កាទាំងនេះមិនត្រឹមតែបន្ថែមភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃភាពរីកចម្រើន លូតលាស់ និងភាពបរិសុទ្ធផងដែរ។ ការជ្រើសរើសពណ៌ក៏មានសារៈសំខាន់ផងដែរ ដោយពណ៌នីមួយៗមានអត្ថន័យផ្ទាល់ខ្លួន។ ភាពចុះសម្រុងគ្នានៃពណ៌ និងលំនាំបង្កើតបានជាស្នាដៃសិល្បៈមួយដែលទាក់ទាញភ្នែក និងមានសារៈសំខាន់ណាស់។ ភាពល្អិតល្អន់ក្នុងការរៀបចំលំនាំ និងការប្រើប្រាស់ស្រមោលពណ៌ ធ្វើឱ្យប៉ាក់-ឌិន មានលក្ខណៈពិសេស និងមិនចេះសាបសូន្យ។ វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយលើសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃវប្បធម៌ និងសិល្បៈខ្មែរ។ បច្ចេកទេសប៉ាក់នេះត្រូវបានរកឃើញលើសម្លៀកបំពាក់ជាច្រើនប្រភេទដូចជា អាវផាយ ហូល និងផាមួង សំលៀកបំពាក់របាំបុរាណ និងគ្រឿងតែងកាយផ្សេងៗទៀត។ អាវផាយ ដែលត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យ ឬពិធីការសំខាន់ៗ ក្នុងសង្គមខ្មែរ តែងតែត្រូវបានតុបតែងដោយ ប៉ាក់-ឌិនយ៉ាងល្អវិចិត្រ។ ការប្រើប្រាស់បច្ចេកទេសប៉ាក់ដ៏ល្អិតល្អន់នេះ គឺដើម្បីលើកតម្លៃអាវផាយឱ្យកាន់តែមានលក្ខណៈ ប្រណិត ឆើតឆាយ និងថ្លៃថ្នូរ។ ហូល និងផាមួង គឺជាប្រភេទក្រណាត់សូត្រខ្មែរដ៏ល្បីល្បាញ ដែលត្រូវបានគេឱ្យតម្លៃខ្ពស់ចំពោះសិល្បៈនៃការត្បាញដ៏ល្អឯក។ ក្រៅពីលំនាំដែលត្បាញពីសរសៃអំបោះពណ៌រួចហើយ ក្រណាត់ទាំងនេះជាញឹកញាប់ត្រូវបាន ប៉ាក់-ឌិនបន្ថែម ដើម្បីបង្កើនភាពស្រស់ស្អាត និងតម្លៃរបស់វាឱ្យកាន់តែអស្ចារ្យ។ សម្លៀកបំពាក់របាំបុរាណខ្មែរ ជាពិសេសឈុតរបាំព្រះរាជទ្រព្យ ឬរបាំសំខាន់ៗផ្សេងទៀត គឺពោរពេញទៅដោយ ស្នាដៃប៉ាក់-ឌិន ដ៏ល្អវិចិត្រ។ ការប្រើប្រាស់បច្ចេកទេសប៉ាក់នេះ គឺជាចំណុចសំខាន់ដែលធ្វើឱ្យអ្នករបាំមានភាពលេចធ្លោ និងឆើតឆាយនៅលើឆាក។ ក្រៅពីសម្លៀកបំពាក់សំខាន់ៗវាក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីតុបតែងគ្រឿងតែងកាយផ្សេងៗទៀតផងដែរ។ ភួងដែលប្រើសម្រាប់តុបតែងកាយ ឬក្បាល ក៏អាចត្រូវបានប៉ាក់ដោយខ្សែមាស ខ្សែប្រាក់ ឬអំបោះពណ៌ ដើម្បីបង្កើតភាពស្រស់ស្អាតប្លែក។ គ្រឿងអលង្ការដូចជាអង្កាំដែលត្បាញពីក្រណាត់ ឬមានសរសៃប៉ាក់ គឺសុទ្ធសឹងជាស្នាដៃសិល្បៈដ៏ល្អវិចិត្រ។ ខ្សែក្រវ៉ាត់ប្រពៃណីជាច្រើនក៏ត្រូវបានប៉ាក់-ឌិន ដើម្បីបន្ថែមភាពថ្លៃថ្នូរ និងបង្ហាញពីលំនាំសិល្បៈខ្មែរ។ ក្រៅពីគ្រឿងខាងលើ ក៏មានគ្រឿងលម្អផ្សេងៗទៀតដែលធ្វើពីក្រណាត់ ហើយត្រូវបានប៉ាក់យ៉ាងប្រណិត ដើម្បីប្រើប្រាស់ក្នុងឱកាសពិសេសៗ។ ការប្រើប្រាស់ប៉ាក់នេះ មិនត្រឹមតែជួយលើកតម្លៃសម្លៀកបំពាក់ទាំងនោះឱ្យកាន់តែប្រណិត និងមានភាពលេចធ្លោប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីភាពសម្បូរបែបនៃម៉ូដសម្លៀកបំពាក់ខ្មែរទៀតផង។ គ្រប់ស្នាដៃប៉ាក់សុទ្ធតែមានអត្ថន័យ និងរចនាបថប្លែកៗគ្នា ដែលឆ្លុះបញ្ចាំងពីសិល្បៈអរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរដ៏យូរលង់។ ក្រៅពីភាពស្រស់ស្អាត និងតម្លៃសិល្បៈ ប៉ាក់-ឌិន នៅលើសម្លៀកបំពាក់ប្រពៃណីខ្មែរក៏ឆ្លុះបញ្ចាំងពី ឋានៈសង្គម និង ជំនឿរបស់អ្នកពាក់ផងដែរ។ ក្នុងអតីតកាល សម្លៀកបំពាក់ដែលប៉ាក់ដោយខ្សែមាស ខ្សែប្រាក់ ឬលំនាំដ៏ស្មុគស្មាញ ជារឿយៗត្រូវបានពាក់ដោយព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ ឬបុគ្គលដែលមានឋានៈខ្ពស់ក្នុងសង្គម។ លើសពីនេះ គំនូរ និងលំនាំនានាដែលត្រូវបានប៉ាក់ដូចជា រូបសត្វក្នុងរឿងព្រេង ឬផ្កាដែលជានិមិត្តរូប ក៏ត្រូវបានគេជឿថាអាចនាំមកនូវសិរីមង្គល ការការពារ ឬភាពចម្រុងចម្រើនដល់អ្នកពាក់ផងដែរ។ ដូច្នេះ សម្លៀកបំពាក់ប៉ាក់-ឌិន មិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ តែជាផ្នែកមួយនៃជំនឿ និងវប្បធម៌ខ្មែរដ៏ស៊ីជម្រៅ។ ក្រៅពីការប្រើប្រាស់លើសម្លៀកបំពាក់ បច្ចេកទេសប៉ាក់-ឌិន ក៏ត្រូវបានអនុវត្តយ៉ាងទូលំទូលាយលើ ក្រណាត់បំពង់ខ្មែរ ដែលមានសារៈសំខាន់ខ្លាំងក្នុងជីវភាពសង្គម និងជំនឿ។ ក្រណាត់ទាំងនេះត្រូវបានប្រើប្រាស់ក្នុងឱកាសសំខាន់ៗដូចជា ពិធីបុណ្យប្រពៃណី ពិធីមង្គលការ និងគ្រឿងលម្អក្នុងផ្ទះ។ ក្រណាត់ដែលប៉ាក់-ឌិន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិធីបុណ្យប្រពៃណីរបស់ខ្មែរ ហើយដើរតួនាទីជាគ្រឿងលម្អដ៏វិសេស។ វាត្រូវបានព្យួរលម្អតាមសាលាឆាន់ ព្រះវិហារ ឬចេតិយ ដើម្បីបង្កើនភាពឱឡារិក និងស័ក្តិសមនឹងទីកន្លែងសក្ការៈបូជា។ ភាពល្អិតល្អន់នៃការប៉ាក់ជួយលើកសម្រស់វត្តអារាមក្នុងឱកាសបុណ្យទាន។ ក្នុងពិធីបុណ្យជាតិសំខាន់ៗដូចជា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ឬព្រះរាជពិធីបុណ្យផ្សេងៗ ក្រណាត់ប៉ាក់-ឌិន ត្រូវបានប្រើសម្រាប់តុបតែងលម្អបរិវេណ ឬជាគ្រឿងឥស្សរិយយស។ ក្រណាត់ប៉ាក់-ឌិន ក៏ត្រូវបានប្រើប្រាស់ជាគ្រឿងរណ្ដាប់បូជាថ្វាយព្រះសង្ឃ ថ្វាយព្រះពុទ្ធរូប ឬជាគ្រឿងរណ្ដាប់សម្រាប់ពិធីផ្សេងៗដែលមានអត្ថន័យសាសនា និងជំនឿ។ ក្នុងពិធីមង្គលការខ្មែរ ក្រណាត់ប៉ាក់-ឌិន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីតាក់តែងលម្អរោងការឱ្យកាន់តែស្រស់ស្អាត។ វាគឺជាផ្នែកមួយដ៏សំខាន់ដែលជួយបង្កើនភាពឱឡារិក និងសិរីមង្គលសម្រាប់គូស្វាមីភរិយាថ្មី។ គេអាចប្រើក្រណាត់ប៉ាក់-ឌិនធ្វើជាកម្រាលសម្រាប់តុបូជា កម្រាលអង្គុយសម្រាប់ភ្ញៀវកិត្តិយស ឬកម្រាលផ្លូវសម្រាប់កូនកំលោះកូនក្រមុំដើរចូលរោង។ វាត្រូវបានព្យួរនៅតាមសសរ ឬជញ្ជាំង ដើម្បីបង្កើនភាពទាក់ទាញ និងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈខ្មែរ។ ក្រៅពីការប្រើប្រាស់ក្នុងពិធីបុណ្យ និងពិធីមង្គលការ ក្រណាត់ប៉ាក់-ឌិន ក៏ត្រូវបានគេយកមកធ្វើជា គ្រឿងលម្អក្នុងផ្ទះ ដើម្បីបង្កើនសោភ័ណភាព និងបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរផងដែរ។ ក្រណាត់ប៉ាក់-ឌិនដែលមានលំនាំល្អវិចិត្រអាចត្រូវបានបំពាក់លើជញ្ជាំង ដូចជាផ្ទាំងគំនូរសិល្បៈ ដែលនាំមកនូវភាពប្រណិត និងបរិយាកាសខ្មែរបុរាណដល់លំនៅឋាន។ វាំងននដែលតុបតែងដោយប៉ាក់-ឌិន មិនត្រឹមតែបាំងពន្លឺថ្ងៃប៉ុណ្ណោះទេ ថែមទាំងបន្ថែមភាពឆើតឆាយដល់បន្ទប់ទៀតផង។ ក្រៅពីនេះ វាក៏អាចត្រូវបានប្រើដើម្បីធ្វើជាស្រោមខ្នើយ កម្រាលពូក កម្រាលតុ ឬគ្រឿងតុបតែងតូចៗផ្សេងទៀត ដែលសុទ្ធតែជួយលើកសម្រស់គេហដ្ឋាន និងបង្ហាញពីរសនិយមរបស់ម្ចាស់ផ្ទះ។ រាល់លំនាំពណ៌ និងបច្ចេកទេសប៉ាក់សុទ្ធតែផ្ទុកនូវអត្ថន័យ និងរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលធ្វើឱ្យក្រណាត់ប៉ាក់-ឌិន ក្លាយជាផ្នែកមួយដ៏សំខាន់នៃ អត្តសញ្ញាណជាតិ ដែលត្រូវតែត្រូវបានថែរក្សា និងបន្តទៅអនាគត។ ក្នុងអតីតកាល សម្លៀកបំពាក់ដែលប៉ាក់ដោយខ្សែមាស ខ្សែប្រាក់ ឬលំនាំដ៏ស្មុគស្មាញ ជារឿយៗត្រូវបានពាក់ដោយព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ ឬបុគ្គលដែលមានឋានៈខ្ពស់ក្នុងសង្គម។ នេះជាទង្វើដ៏សំខាន់មួយដែលធានាបាននូវភាពគង់វង្សនៃសិល្បៈនេះ។ ការបង្រៀន និងការអនុវត្តបច្ចេកទេសប៉ាក់-ឌិន ពីសំណាក់ សិប្បករចាស់ៗ ទៅកាន់ យុវជនជំនាន់ក្រោយ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាទុកនូវ ចំណេះដឹង និងជំនាញដ៏ល្អិតល្អន់ នេះ។ តាមរយៈការ បន្តវេន នេះ ភាពគង់វង្សនៃសិល្បៈដ៏មានតម្លៃនេះ នៅក្នុងសង្គមខ្មែរត្រូវបានធានា។ យុវជនបានរៀនពីរបៀបជ្រើសរើសខ្សែដេរ រៀបចំលំនាំ និងប្រតិបត្តិការប៉ាក់ឱ្យបានត្រឹមត្រូវ ដែលទាំងអស់នេះជា កេរដំណែលមិនអាចកាត់ថ្លៃបាន សម្រាប់អនាគត។ ការផ្ទេរចំណេះដឹង និងជំនាញក្នុងសិល្បៈប៉ាក់-ឌិន ជារឿយៗកើតឡើងតាមរយៈវិធីសាស្ត្រប្រពៃណី និងផ្ទាល់មាត់។ គ្រូអាចពន្យល់ពីគោលការណ៍មូលដ្ឋាន បង្ហាញពីរបៀបចាប់ផ្ដើម និងបញ្ចប់ការប៉ាក់ ក៏ដូចជារបៀបប្រើប្រាស់ឧបករណ៍ផ្សេងៗ។ សិស្សរៀនតាមរយៈការអនុវត្តផ្ទាល់ ដោយចាប់ផ្តើមពីលំនាំសាមញ្ញៗ រហូតដល់ស្មុគស្មាញ ហើយគ្រូនឹងតាមដាន ដើម្បីកែតម្រូវកំហុសឆ្គងនានា។ យុវជនអាចសង្កេតមើលពីរបៀបដែលសិប្បករជំនាញធ្វើការ រៀនពីបច្ចេកទេសលម្អិត និងយល់ដឹងពីភាពល្អិតល្អន់នៃការងារ។ ទាំងគ្រូ និងសិស្សត្រូវមានភាពអត់ធ្មត់ខ្ពស់ ដោយសារប៉ាក់-ឌិន ជាសិល្បៈដែលទាមទារការចំណាយពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់។ នៅក្នុងការបង្រៀន និងរៀនសិល្បៈប៉ាក់-ឌិន ការអនុវត្តជាក់ស្តែង ដើរតួនាទីជាគន្លឹះដ៏សំខាន់ណាស់។ សិស្សានុសិស្សរៀនតាមរយៈ ការអនុវត្តផ្ទាល់ ដោយចាប់ផ្ដើមពីលំនាំសាមញ្ញៗ បន្តិចម្ដងៗ រហូតដល់អាចប៉ាក់លំនាំដែលស្មុគស្មាញបាន។ ក្នុងដំណើរការនេះ គ្រូដើរតួជាអ្នកណែនាំ និងជាអ្នកតាមដានយ៉ាងដិតដល់។ ពួកគេនឹង តាមដាន ការរីកចម្រើនរបស់សិស្ស ហើយកែតម្រូវកំហុសឆ្គងនានាដោយផ្ទាល់ ដើម្បីធានាថាសិស្សទទួលបានជំនាញពិតប្រាកដ និងអាចបង្កើតស្នាដៃប៉ាក់-ឌិនប្រកបដោយគុណភាព។ នេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្ទេរចំណេះដឹង និងជំនាញពីជំនាន់មួយទៅជំនាន់មួយ។ ក្រៅពីការអនុវត្តផ្ទាល់ ការរៀនតាមរយៈការសង្កេត ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹង និងជំនាញប៉ាក់-ឌិន។ យុវជនមានឱកាសដ៏ល្អក្នុងការសង្កេតមើលពីរបៀបដែលសិប្បករជំនាញធ្វើការ យ៉ាងដិតដល់។ តាមរយៈការសង្កេតនេះ ពួកគេអាចរៀនពីបច្ចេកទេសលម្អិត ដែលពិបាកនឹងពន្យល់ដោយពាក្យសម្ដីតែម្យ៉ាង ដូចជារបៀបកាន់ម្ជុល ការទាញខ្សែដេរ កម្លាំងដៃ និងរបៀបលាយពណ៌។ វិធីសាស្ត្រនេះ ជួយបណ្ដុះបណ្ដាលទេពកោសល្យ និងបង្កើនភាពប៉ិនប្រសប់របស់សិស្សឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។ នៅក្នុងការបណ្ដុះបណ្ដាល និងរៀនសិល្បៈប៉ាក់-ឌិន ការតស៊ូ និងការអត់ធ្មត់ គឺជាគុណសម្បត្តិដ៏សំខាន់បំផុតដែលទាំងគ្រូ និងសិស្សចាំបាច់ត្រូវមាន។ នេះក៏ដោយសារតែ ប៉ាក់-ឌិន ជាសិល្បៈដែលទាមទារពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់។ ដំណើរការបង្កើតស្នាដៃប៉ាក់នីមួយៗ គឺមិនអាចធ្វើឡើងដោយប្រញាប់ប្រញាល់នោះទេ តែតម្រូវឱ្យមានការផ្ចិតផ្ចង់ ភាពល្អិតល្អន់ និងការតស៊ូចំពោះរាល់ព័ត៌មានលម្អិត។ ទាំងគ្រូ និងសិស្សត្រូវតែមានស្មារតីអត់ធ្មត់ខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផលដែលប្រកបដោយគុណភាព និងសិល្បៈពិតប្រាកដ។ គុណសម្បត្តិទាំងនេះមិនត្រឹមតែជួយឱ្យពួកគេចេះសិល្បៈប៉ាក់-ឌិនប៉ុណ្ណោះទេ តែថែមទាំងបណ្ដុះបណ្ដាលនូវចរិតលក្ខណៈល្អៗក្នុងជីវិតប្រចាំថ្ងៃទៀតផង។ បើគ្មានការផ្ទេរចំណេះដឹង និងជំនាញនេះទេ សិល្បៈប៉ាក់-ឌិន អាចនឹងប្រឈមមុខនឹងការបាត់បង់បន្តិចម្តងៗ។ ការបន្តវេនពីជំនាន់មួយទៅជំនាន់មួយ មិនត្រឹមតែរក្សាបាននូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាបាននូវ ព្រលឹង និងអត្តសញ្ញាណវប្បធម៌ ដែលបង្កប់នៅក្នុងស្នាដៃប៉ាក់នីមួយៗផងដែរ។ នេះធានាថាកូនចៅខ្មែរជំនាន់ក្រោយៗនឹងនៅតែអាចស្គាល់ ឱ្យតម្លៃ និងបន្តអភិវឌ្ឍសិល្បៈដូនតាដ៏វិសេសនេះ។ លំនាំផ្កា ជាពិសេស ផ្កាឈូក ត្រូវបានគេប្រើប្រាស់ជានិមិត្តរូបនៃភាពបរិសុទ្ធ ការត្រាស់ដឹង និងការលូតលាស់ចេញពីភាពលំបាក។ ការជ្រើសរើសលំនាំជាក់លាក់មួយទៅប៉ាក់លើសម្លៀកបំពាក់ ជារឿយៗមានគោលបំណងដើម្បី សុំពរជ័យ ការពារពីឧបទ្រពចង្រៃ ឬ បង្ហាញពីជំនឿផ្ទាល់ខ្លួន របស់អ្នកពាក់។ ដូច្នេះ សម្លៀកបំពាក់ប៉ាក់-ឌិន មិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃប្រពៃណីជំនឿ និងវប្បធម៌ខ្មែរដ៏ស៊ីជម្រៅផងដែរ។ សរុបមកសម្លៀកបំពាក់ប៉ាក់-ឌិន មិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ តែជា ផ្នែកមួយនៃជំនឿ និងវប្បធម៌ខ្មែរដ៏ស៊ីជម្រៅ ដែលបានបង្កប់អត្ថន័យ និងតម្លៃជាច្រើននៅក្នុងសរសៃដេរនីមួយៗ។